ការជ្រើសរើស និងការទទួលទានអាហារនៅកម្ពុជា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការប្រែប្រួលនៃរដូវកាល។ របបអាហាររបស់ប្រជាជនខ្មែរបានសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុ ដើម្បីធានានូវផាសុកភាព សុខភាព និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។ កម្ពុជាមានពីររដូវសំខាន់ៗគឺ រដូវប្រាំង និង រដូវវស្សា ដែលជិះឥទ្ធិពលដល់ប្រភេទអាហារ និងវិធីសាស្រ្តចម្អិន។ រដូវប្រាំង ជារដូវដែលមានសីតុណ្ហភាពខ្ពស់ ស្ងួតហួតហែង និងមានពន្លឺថ្ងៃខ្លាំង កំដៅអាចឡើងដល់ជាង ៤០អង្សាសេ ក្នុងចុងខែនៃរដូវប្រាំង។ ម្ហូបត្រជាក់ និងមានជាតិទឹកច្រើន គឺមនុស្សមានទំនោរចង់ទទួលទានអាហារប្រភេទនេះច្រើនព្រោះវាជួយបន្សាបកម្ដៅ និងផ្តល់ជាតិទឹកដល់រាងកាយ។ ការជ្រើសរើសម្ហូបតាមរដូវកាល មិនត្រឹមតែជាទម្លាប់ប៉ុណ្ណោះទេ តែជាការសម្របខ្លួនទៅនឹងបរិស្ថាន និងកត្តាជាច្រើនទៀត ម្ហូបសម្រាប់រដូវប្រាំង យើងអាចទទួលទានអាហារ ដូចជា ញាំស្វាយខ្ចី ញាំត្រីឆ្អើរ ញាំមាន់ ដែលមានរសជាតិជូរហឹរ ផ្អែម ប្រៃ និង មានបន្លែស្រស់ៗច្រើនជួយដល់សុខភាព និង ជួយឱ្យស្រស់ស្រាយ។ ទឹកប្រហុក គេនិយមជ្រលក់ជាមួយបន្លែស្រស់ៗ និងត្រីអាំង ឬសាច់ឆ្អិន ដែលជួយបង្កើនចំណង់អាហារ។ បុកល្ហុងឫបុកត្រីងៀតមាន រសជាតិហឹរ ជូរ ផ្អែម ប្រៃ ជួយឱ្យបែកញើស និងបន្ថយកម្ដៅក្នុងខ្លួន។ គេក៏និយមទទួលទាន សម្លត្រជាក់ឬសម្លដែលមានបន្លែបៃតងច្រើនដូចជា សម្លប្រហើរ សម្លសម្លក់ ស្ងោរស្លឹកជ្រលង់ ដែលមានជាតិទឹកច្រើន និងសារធាតុចិញ្ចឹមពីបន្លែ។ គេក៏និយមញុំា ផ្លែឈើត្រជាក់ដែលមានជាតិទឹកច្រើន ដើម្បីជួយបន្សាបកម្ដៅ និងបំពេញជាតិទឹក។ ខ្នុរមាន រសជាតិផ្អែម ឈ្ងុយ ជួយឱ្យត្រជាក់ក្នុងរាងកាយ។ ទាំងស្វាយខ្ចី និងស្វាយទុំ សុទ្ធតែពេញនិយម ព្រោះមានជាតិទឹក និងវីតាមីនខ្ពស់ ល្អសម្រាប់សុខភាព។ ផ្លែត្នោតនិងទឹកត្នោត ផ្តល់ជាតិទឹកធម្មជាតិ ជួយបន្សាបកម្ដៅបានយ៉ាងល្អ។ ក្នុងរដូវក្តៅ រាងកាយត្រូវការអាហារត្រជាក់ដើម្បីបន្សាបកម្ដៅ និងផ្តល់ជាតិទឹក។ មនុស្សងាយនឹងខ្សោះជាតិទឹក ដូច្នេះការទទួលទានទឹក ឬផ្លែឈើឱ្យបានគ្រប់គ្រាន់គឺសំខាន់ណាស់។ ពេលដែលមេឃក្តៅខ្លាំង ធ្វើឱ្យមនុស្សបាត់បង់ចំណង់អាហារ ពិសេសចំពោះមុខម្ហូបដែលមានរសជាតិដិតខ្លាំង ឬ ខ្លាញ់ច្រើន។ នៅប្រទេសកម្ពុជាមានអាកាសធាតុក្តៅហើយសើម នេះអាចបណ្តាលឱ្យអាហារឆាប់ខូច ឬ អាចបង្កមេរោគ ប្រសិនបើមិនបានរក្សាទុកត្រឹមត្រូវ នេះអាចបង្កឱ្យមានការពុលអាហារឬជំងឺរាករូសបាន។ មនុស្សងាយនឹងខ្សោះជាតិទឹក ដោយសារបែកញើសច្រើន ដូច្នេះការទទួលទានទឹកឬផ្លែឈើដែលមានជាតិទឹកខ្ពស់គឺសំខាន់ណាស់។ ខ្យល់ក្តៅ និងសីតុណ្ហភាពខ្ពស់អាចធ្វើឱ្យអាហារឆាប់ត្រជាក់ ឬស្ងួត ដែលធ្វើឱ្យការញ៉ាំយូរ ឬមិនឆ្ងាញ់។ រដូវវស្សាមានភ្លៀងធ្លាក់ច្រើន សំណើមខ្ពស់ និងសីតុណ្ហភាពត្រជាក់ជាងរដូវប្រាំង។ មនុស្សមានទំនោរចង់ទទួលទានអាហារ ក្តៅៗ និងមានជាតិខ្លាញ់ល្មម ដើម្បីរក្សាកម្ដៅក្នុងខ្លួន និងផ្តល់កម្លាំង។ សម្លម្ជូរខ្ទិះត្រី ដែលមានរសជាតិជូរផ្អែម ប្រៃហឹរ និងមានជាតិខ្ទិះដូង ជួយឱ្យកក់ក្តៅក្នុងរាងកាយ។ ស៊ុបខ្យង មានពេញនិយមជាខ្លាំង ជាពិសេសពេលមានភ្លៀងធ្លាក់ត្រជាក់ ព្រោះវាមានរសជាតិហឹរ ឆ្ងាញ់ ហើយវាជួយបណ្តេញភាពរងា។ ស៊ុបគោ ស៊ុបជ្រូក ដូចជា គុយទាវ ស៊ុបក្ដៅ ផ្តល់ជាតិសាច់ និងទឹកស៊ុបក្តៅៗ ជួយឱ្យរាងកាយមានកម្លាំង និងកក់ក្តៅ។ សម្លកកូរ និងស្ងោរជ្រក់ ក៏ជាជម្រើសល្អសម្រាប់រដូវនេះដែរ ព្រោះមានរសជាតិឈ្ងុយឆ្ងាញ់ និងជួយឱ្យកក់ក្ដៅ។ ក្នុងរដូវត្រជាក់ រាងកាយត្រូវការអាហារក្តៅៗដើម្បីរក្សាកម្ដៅ និងផ្តល់ថាមពល។ បន្លែ ត្រី សាច់ និងផ្លែឈើខ្លះសម្បូរនៅតាមរដូវកាល។ ផ្លែខ្នុរ និងស្វាយសម្បូរនៅរដូវប្រាំង ចំណែកឯបន្លែមួយចំនួនសម្បូរនៅរដូវវស្សា។ វត្ថុធាតុដើមដែលសម្បូរតាមរដូវ ជារឿយៗមានតម្លៃថោកជាង ធ្វើឱ្យមនុស្សងាយនឹងទិញយកមកចម្អិន។ ជំនឿ និងទម្លាប់បរិភោគតាមដូនតា ក៏ជះឥទ្ធិពលដល់ការជ្រើសរើសម្ហូបដែរ ឧទាហរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គេតែងតែធ្វើម្ហូបស្រស់ៗ។ ក្នុងរដូវវស្សា ផ្លូវដឹកជញ្ជូនអាចមានការរអាក់រអួល ធ្វើឱ្យអាហារសមុទ្រមិនសូវស្រស់ ឬអាចឆាប់ខូចប្រសិនបើមិនបានរក្សាទុកត្រឹមត្រូវ។ ការទទួលទានអាហារសមុទ្រមិនស្រស់អាចបណ្តាលឱ្យ ពុល ឬឈឺពោះបាន។ បន្លែដែលដាំដុះក្នុងរដូវវស្សា អាចងាយរងគ្រោះដោយសារសត្វល្អិត ការបាញ់ថ្នាំច្រើន ឬការបំពុលដោយទឹកជំនន់ ការលាងសម្អាតបន្លែឱ្យបានស្អាតគឺសំខាន់ណាស់។ ក្នុងរដូវភ្លៀងធ្លាក់ខ្លាំង ប្រភពទឹកធម្មជាតិអាចមានការបំពុល ឬទឹកស្អាតអាចមានការខ្វះខាត ការប្រើប្រាស់ទឹកមិនស្អាតសម្រាប់ចម្អិនឬផឹក អាចបណ្តាលឱ្យកើត ជំងឺរាគរូស គ្រុនពោះវៀន ឬជំងឺឆ្លងផ្សេងៗទៀត។